សុភាសិតខ្មែរ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់ដាស់តឿនមនុស្សគ្រប់រូបឱ្យចេះរៀនសូត្រពីកំហុសឆ្គង និងកុំមានមោទកភាពជ្រុលហួសហេតុ។ វាមានអត្ថន័យថា ការចងចាំរបស់មនុស្ស ពុំសុទ្ធតែមានសុក្រឹតភាពទាំងអស់ទេ ។ សុភាសិតនេះបានដាស់តឿនយើងឱ្យចេះ បន្ទាបខ្លួន មិនថាខ្លួនមានសមត្ថភាពខ្ពស់ប៉ុណ្ណា ឬមានចំណេះដឹងប៉ុន្មានក៏ដោយ។ តាមន័យត្រង់ ដំរីជើងបួនគង់មានភ្លាត់ សំដៅទៅលើសត្វដំរីដែលជាសត្វធំ មានកម្លាំងខ្លាំង ជើងបួនរឹងមាំ និងមានភាពនឹងនរ។ ប៉ុន្តែទោះបីជាវាមានលក្ខណៈពិសេសបែបនេះក្ដី ក៏ដំរីនៅតែអាចភ្លាត់ជើង រអិលដួល ឬជំពប់ដួលបានដែរ។ ចំណែកឯ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច វិញ គឺសំដៅទៅលើមនុស្សដែលមានចំណេះដឹងទូលំទូលាយ មានប្រាជ្ញាឈ្លាសវៃ ឬមានជំនាញស្ទាត់ក្នុងកិច្ចការណាមួយ។ ប៉ុន្តែទោះជាពួកគេឆ្លាតវៃ និងចេះដឹងកម្រិតណាក៏ដោយ ក៏គង់តែមានពេលខ្លះភ្លេចភ្លាំង គិតខុស ឬធ្វើខុសបានដែរ។ ដូច្នេះ ន័យរួមនៃសុភាសិតនេះគឺ ទោះជាអ្វីៗមើលទៅល្អឥតខ្ចោះ ឬរឹងមាំយ៉ាងណាក៏ដោយ ក៏នៅតែមានលទ្ធភាពនៃកំហុសឆ្គងកើតឡើងបាន។ អត្ថន័យធៀបនៃសុភាសិតនេះបានពង្រីកគំនិតទៅដល់ភាពមិនល្អឥតខ្ចោះរបស់មនុស្សជាតិ។ គ្មាននរណាម្នាក់នៅលើលោកនេះដែលល្អឥតខ្ចោះទាំងស្រុងនោះទេ។ យើងទាំងអស់គ្នា សុទ្ធតែជាមនុស្សធម្មតាដែលមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ឧទាហរណ៍ជាក់ស្ដែង បើទោះជាអ្នកគ្រូបង្រៀនម្នាក់មានបទពិសោធន៍បង្រៀនរាប់សិបឆ្នាំ និងជាអ្នកប្រាជ្ញក្នុងមុខវិជ្ជាខ្លួន ក៏នៅតែអាចមានពេលខ្លះបង្រៀនខុស រឺភ្លេចនូវចំណុចសំខាន់ណាមួយដែរ។ ដូចគ្នានេះដែរ វិស្វករដ៏ជំនាញម្នាក់ដែលធ្លាប់សាងសង់សំណង់ធំៗរាប់មិនអស់ ក៏អាចមានពេលខ្លះគណនាខុស ឬមើលរំលងចំណុចបច្ចេកទេសតូចមួយដែលបណ្ដាលឱ្យមានបញ្ហាបាន។ នេះបង្ហាញឱ្យឃើញថា ភាពខុសឆ្គង ភ្លេចភ្លាំង ឬការធ្វេសប្រហែស អាចកើតមានឡើងចំពោះមនុស្សគ្រប់រូប មិនថាពួកគេមានឋានៈតួនាទី ឬសមត្ថភាពខ្ពស់ប៉ុណ្ណានោះទេ។ សុភាសិតនេះក៏ជាការក្រើនរំលឹកដ៏សំខាន់មួយដល់យើងឱ្យចេះ ប្រុងប្រយ័ត្ន និង បន្ទាបខ្លួនជានិច្ច។ ការមានមោទកភាពជ្រុលហួសហេតុចំពោះសមត្ថភាពខ្លួនឯងអាចនាំឱ្យកើតមានការធ្វេសប្រហែស ហើយទីបំផុតនឹងបង្កជាកំហុសឆ្គងធំៗ។ អ្នកដែលគិតថាខ្លួនឯងពូកែ មិនងាយនឹងធ្វើខុសទេ ងាយនឹងមើលរំលងចំណុចតូចៗដែលបង្កជាបញ្ហាធំបាន។ ឧទាហរណ៍ អ្នកបើកបរដែលមានជំនាញខ្ពស់ តែងតែមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែបើសិនជាពួកគេធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្ន នោះគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងបានគ្រប់ពេល។ ដូច្នេះ ការបន្ទាបខ្លួន និងការប្រុងប្រយ័ត្ន គឺជាគន្លឹះដ៏សំខាន់ដើម្បីជៀសវាងកំហុសឆ្គង និងដើម្បីបន្តការអភិវឌ្ឍន៍ខ្លួនឯង។ លើសពីនេះ សុភាសិតនេះក៏បង្រៀនយើងឱ្យចេះ រៀនសូត្រពីកំហុសឆ្គង។ កំហុសឆ្គងមិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះទេ ប៉ុន្តែវាគឺជាមេរៀនដ៏មានតម្លៃមួយដែលជួយឱ្យយើងកាន់តែរឹងមាំ និងមានបទពិសោធន៍។ នៅពេលដែលយើងធ្វើខុស យើងគួរតែទទួលស្គាល់វាដោយស្មោះត្រង់ ពិនិត្យមើលមូលហេតុដែលបណ្ដាលឱ្យមានកំហុសនោះ រួចរកវិធីកែតម្រូវ និងការពារកុំឱ្យកើតឡើងសាជាថ្មី។ ឧទាហរណ៍ សិស្សម្នាក់ដែលធ្លាក់ការប្រឡង មិនគួរអស់សង្ឃឹម ឬបន្ទោសវាសនាខ្លួននោះទេ ប៉ុន្តែគួរតែសិក្សាឡើងវិញនូវចំណុចខ្វះខាតរបស់ខ្លួន សុំការណែនាំពីលោកគ្រូ អ្នកគ្រូ ឬមិត្តភក្តិ ហើយប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីជោគជ័យក្នុងការប្រឡងលើកក្រោយ។ សរុបសេចក្តីមក សុភាសិត ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច គឺជាពាក្យទូន្មានដ៏មានប្រយោជន៍ដែលដាស់តឿនយើងឱ្យចេះទទួលស្គាល់នូវភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង និងអ្នកដទៃ។ វាក៏ជំរុញឱ្យយើងចេះ បន្ទាបខ្លួន ប្រុងប្រយ័ត្ន ក្នុងការងារនិងជីវិត ហើយជាពិសេសគឺ រៀនសូត្រពីកំហុសឆ្គង ដើម្បីកែលម្អខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ការយល់ដឹង និងការអនុវត្តន៍សុភាសិតនេះនឹងជួយឱ្យយើងក្លាយជាមនុស្សដែលមានភាពចាស់ទុំ ទទួលខុសត្រូវ និងមានការអភិវឌ្ឍន៍ខ្លួនជានិច្ចនៅក្នុងគ្រប់កាលៈទេសៈនៃជីវិត។